ការរៀបចំកន្លែងគេងសម្រាប់ភ្ញៀវ គឺជាការបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងយកចិត្តទុកដាក់ ដែលធ្វើឲ្យភ្ញៀវមានអារម្មណ៍ស្រួលខ្លួន និងរីករាយក្នុងការស្នាក់នៅ។ ដើម្បីធានាថាភ្ញៀវទទួលបានបទពិសោធន៍ល្អបំផុត ការត្រៀមលក្ខណៈលម្អិតគឺជារឿងសំខាន់បំផុត។ រឿងដំបូងគេដែលភ្ញៀវនឹងកត់សម្គាល់ គឺភាពស្អាតនៃកម្រាលពូក និងខ្នើយ។ ត្រូវប្រាកដថាឈុតកម្រាលពូក ខ្នើយ និងភួយត្រូវបានបោកគក់ និងហាលឲ្យស្ងួតល្អ មុនពេលរៀបចំជូនភ្ញៀវ។ វត្តមាននៃក្លិនក្រអូប និងផ្ទៃគ្រែដែលគ្មានស្នាមប្រឡាក់ នឹងផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងផាសុកភាពក្នុងការសម្រាករបស់ភ្ញៀវ។ បន្ថែមពីនេះ ការជ្រើសរើសប្រភេទក្រណាត់ដែលទន់ល្មើយ ក៏អាចជួយឲ្យភ្ញៀវគេងលក់ស្រួលផងដែរ។ ដើម្បីធានាបាននូវដំណេកស្កប់ស្កល់ និងគ្មានការរំខាន វាំងនន និងមុង គឺចាំបាច់ណាស់។ វាំងននក្រាស់អាចជួយបិទបាំងពន្លឺពីខាងក្រៅ ដែលអាចរំខានដល់ការគេងរបស់ភ្ញៀវ ជាពិសេសនៅពេលព្រឹកព្រលឹម។ ចំណែកឯមុង គឺជាកត្តាចាំបាច់សម្រាប់ការពារភ្ញៀវពីការយាយីរបស់មូស ឬសត្វល្អិតផ្សេងៗ ដែលអាចបង្កជាជំងឺគ្រុនឈាម ឬជំងឺផ្សេងៗទៀត។ ការត្រួតពិនិត្យ វាំងនន និងមុង ឲ្យស្ថិតក្នុងស្ថានភាពល្អ គ្មានរហែក និងអាចប្រើប្រាស់បានត្រឹមត្រូវ គឺជាកិច្ចការមួយដែល មិនអាចមើលរំលងបាន ឡើយនៅក្នុងការថែទាំគេហដ្ឋាន។ ជួនកាល ភ្ញៀវអាចនឹងមិនបានត្រៀមសម្លៀកបំពាក់មកគ្រប់គ្រាន់ ឬអាចនឹងជួបប្រទះបញ្ហាយឺតយ៉ាវនៃឥវ៉ាន់របស់ពួកគេ។ ក្នុងករណីនេះ ការផ្តល់ជូនសម្លៀកបំពាក់បន្ថែមមួយចំនួន ដូចជាអាវយឺត ខោខ្លី ឬឈុតគេងយប់ស្អាតៗ គឺជារៀបចំទុកមុនបានល្អ និងមានប្រយោជន៍បំផុត។ ការត្រៀមទុកនូវទំហំខុសៗគ្នាពីរបីឈុត អាចជួយឲ្យភ្ញៀវមានជម្រើសសមរម្យសម្រាប់ពួកគេ។ រីឯអនាម័យ និងសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កន្លែងស្នាក់នៅ។ ត្រូវប្រាកដថាបន្ទប់ទឹកដែលនៅជិតកន្លែងគេងភ្ញៀវ ត្រូវបានសម្អាតយ៉ាងហ្មត់ចត់។ ទឹកស្អាតសម្រាប់ងូត និងប្រើប្រាស់ ត្រូវតែមានគ្រប់គ្រាន់ ហើយប្រព័ន្ធភ្លើងបំភ្លឺទាំងនៅក្នុងបន្ទប់គេង និងបន្ទប់ទឹក ត្រូវតែដំណើរការល្អ។ ការត្រួតពិនិត្យឧបករណ៍អគ្គិសនី និងរន្ធដោតឌុយ ឲ្យមានសុវត្ថិភាពល្អ ក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីការពារគ្រោះថ្នាក់ដែលអាចកើតមានឡើងផងដែរ។ នៅពេលភ្ញៀវមកដល់ ត្រូវមានការណែនាំពួកគេអំពីប្លង់ផ្ទះ ឬទីតាំងសំខាន់ៗ គឺជារឿងចាំបាច់។ ណែនាំពីទីតាំងបន្ទប់គេងរបស់ពួកគេ បន្ទប់ទឹក ផ្ទះបាយ និងកន្លែងផ្សេងៗទៀតដែលពួកគេអាចប្រើប្រាស់បាន។ ទន្ទឹមនឹងនេះ ក៏គួរណែនាំពីបន្ទប់ ឬតំបន់ណាដែលពួកគេមិនគួរចូលដោយគ្មានការអនុញ្ញាតផងដែរ ដើម្បីរក្សាបាននូវភាពឯកជន និងសុវត្ថិភាពរបស់ម្ចាស់ផ្ទះ។ ការនិយាយាដោយប្រើសម្តីសមរម្យ និងឥរិយាបទច្បាស់លាស់ នឹងជួយឲ្យភ្ញៀវមានអារម្មណ៍ស្រួលខ្លួន និងដឹងពីដែនកំណត់របស់ពួកគេក្នុងការស្នាក់នៅ។ សរុបមក ការរៀបចំកន្លែងគេងសម្រាប់ភ្ញៀវមិនមែនត្រឹមតែជាការរៀបចំសម្ភារៈប៉ុណ្ណោះទេ។ ប៉ុន្តែជាការផ្តល់នូវភាពកក់ក្តៅ ការគោរព និងការយកចិត្តទុកដាក់ ដើម្បីឲ្យភ្ញៀវទទួលបានបទពិសោធន៍ល្អបំផុតក្នុងអំឡុងពេលស្នាក់នៅ។ ការអនុវត្តចំពោះចំណុចទាំង៥ខាងលើ នឹងជួយឲ្យភ្ញៀវមានអារម្មណ៍ថាគេត្រូវគេគោរព និងស្វាគមន៍យ៉ាងអបអរសាទរ។ ជាងនេះទៅទៀត វាជាការបង្ហាញពីអត្តចរិតរបស់ម្ចាស់ផ្ទះ ដែលមានសុជីវធម៌ សីលធម៌ និងបុគ្គលិកលក្ខណៈល្អ។ ជាការពិតណាស់ ការផ្តល់កន្លែងស្នាក់នៅដ៏ផាសុកភាព ជាទីចាប់ផ្តើមនៃមិត្តភាពរវាងម្ចាស់ផ្ទះ និងភ្ញៀវ ដែលអាចបន្តបានយូរអង្វែង។